រនាស់ គឺជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឬសួនច្បារដ៏សំខាន់មួយប្រភេទ ដែលត្រូវបានគេប្រើប្រាស់ជាទូទៅសម្រាប់កិច្ចការផ្សេងៗទាក់ទងនឹងការសម្អាត និងថែទាំ។ វាជាឧបករណ៍មួយដែលមានលក្ខណៈងាយស្រួលប្រើ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រមូលផ្តុំកាកសំណល់តូចៗ។ រនាស់ ជាធម្មតាមានរាងជាជើងទម្រធ្មេញស្រួចៗ ចំនួនច្រើន ដែលភ្ជាប់ទៅនឹងចំណុចទាញមួយ។ ធ្មេញទាំងនោះអាចធ្វើពីលោហធាតុ ដូចជាដែកថែប ឬវត្ថុធាតុផ្សេងទៀតដែលមានភាពរឹងមាំ។ ចំណុចទាញក៏អាចធ្វើពីឈើ លោហធាតុ អាស្រ័យលើប្រភេទ និងគោលបំណងនៃការប្រើប្រាស់។ រនាស់ដៃត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវភាពរស់នៅ ដោយជាទូទៅគេតែងប្រើប្រាស់វាសម្រាប់ បោសសម្អាតស្លឹកឈើជ្រុះ។ វាជួយប្រមូលផ្តុំស្លឹកឈើដែលជ្រុះតាមដីឱ្យបានឆាប់រហ័ស និងងាយស្រួល។ មួយវិញទៀតបន្ទាប់ពីកាត់ស្មៅរួច វាក៏អាចជួយប្រមូលផ្តុំកាកសំណល់ស្មៅទាំងនោះឱ្យបានស្អាតផងដែរ។ វាអាចប្រើសម្រាប់ប្រមូលផ្តុំសំរាមតូចៗដូចជា មែកឈើតូចៗ ក្រដាស ឬកំទេចកំទីផ្សេងៗដែលរាយប៉ាយតាមដី។ សម្រាប់ដីដែលមានលក្ខណៈទន់ ឬធូរ រនាស់ដៃអាចជួយក្នុងការត្រួសត្រាយ ឬរៀបចំផ្ទៃដីឱ្យរាបស្មើបានបន្តិចបន្តួច មុននឹងដាំដំណាំតូចៗ។ សម្អាតកាកសំណល់នៅក្នុងគុម្ពផ្កា ឬក្រោមដើមឈើ ដោយសារតែទំហំរបស់វា រនាស់ដៃតូចៗអាចចូលទៅដល់កន្លែងដែលពិបាកដល់រនាស់ធំៗបាន។ រនាស់ដែលប្រើសម្រាប់ស្លឹកឈើ ជាធម្មតាលោហធាតុស្រាលៗ មានធ្មេញវែងៗ និងធំទូលាយ ដើម្បីងាយស្រួលប្រមូលស្លឹកឈើ។ រនាស់ដៃមានការប្រើប្រាស់យ៉ាងទូលំទូលាយ ជាពិសេសក្នុងការងារសួនច្បារ និងការងារសម្អាតតូចៗក្នុងផ្ទះ។ វាជួយធ្វើឲ្យដីមានខ្យល់ចេញចូលបានល្អ ដែលសំខាន់សម្រាប់ការលូតលាស់របស់ឫសរុក្ខជាតិ។ ជួយលាយជី ឬសារធាតុបំប៉នផ្សេងៗចូលទៅក្នុងដីជុំវិញរុក្ខជាតិ។ ធ្វើឲ្យអ្នកធ្វើការងារបានត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសនៅកន្លែងដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់។ រនាស់ដែលយើងកំពុងនិយាយនេះ គឺសំដៅលើរនាស់ដែលមានទំហំតូចល្មមអាចកាន់ដោយដៃមួយបានយ៉ាងងាយស្រួល។ រនាស់ដែលមានទំហំតូច ជាធម្មតាគេប្រើសម្រាប់បម្រើកិច្ចការនៅក្នុងសួនច្បារ។ គុណសម្បត្តិរបស់វា មានដូចជា ងាយស្រួលប្រើ មានទម្ងន់ស្រាល និងមានចំណុចទាញដែលងាយស្រួលកាន់។ វាមានប្រសិទ្ធភាព ក្នុងការជួយសម្រួលការងារសម្អាត និងប្រមូលកាកសំណល់បានយ៉ាងឆាប់រហ័ស។ តម្លៃសមរម្យ ភាគច្រើនមានតម្លៃមិនថ្លៃពេក ដែលធ្វើឱ្យអ្នកប្រើប្រាស់គ្រប់រូបអាចរកជាវបាន។ យើងអាចប្រើប្រាស់វាបានច្រើនយ៉ាង និងអាចប្រើសម្រាប់កិច្ចការជាច្រើនប្រភេទទៅតាមកាលៈទេសៈ។ រនាស់ដៃគឺជាឧបករណ៍ដ៏មានសារៈប្រយោជន៍មួយសម្រាប់អ្នកចូលចិត្តថែសួន និងសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដើម្បីរក្សាអនាម័យ និងសោភ័ណភាពជុំវិញផ្ទះ និងសួនច្បាររបស់អ្នក។